កីឡាលើកទម្ងន់ គឺជាប្រភេទកីឡាអូឡាំពិកមួយដែលកំពុងមានការរីកចម្រើននៅកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ កីឡានេះនៅតែជាវិស័យថ្មីមួយនៅឡើយបើប្រៀបធៀបទៅនឹងប្រទេសដទៃក្នុងតំបន់។ កីឡាលើកទម្ងន់នៅកម្ពុជាគឺជាប្រភេទកីឡាថ្មីមួយនៅឡើយបើធៀបនឹងប្រទេសក្នុងតំបន់។ ការចាប់ផ្តើមដំបូងរបស់កីឡានេះមានកម្រិត ហើយមិនទាន់មានប្រវត្តិយូរអង្វែងដូចកីឡាដទៃទៀតទេ។ មុនទសវត្សរ៍ឆ្នាំ២០០០ កីឡាលើកទម្ងន់មិនទាន់ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅកម្ពុជានោះទេ។ ប្រជាពលរដ្ឋខ្មែរភាគច្រើនមិនទាន់ស្គាល់ច្បាស់ពីប្រភេទកីឡានេះទេ។ ការចាប់ផ្តើមពិតប្រាកដគឺនៅពេលដែលមានការបង្កើត សហព័ន្ធលើកទម្ងន់កម្ពុជា ឬមានឈ្មោះជាភាសាអង់គ្លេស Cambodia Weightlifting Federation ឡើង ហើយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងផ្សព្វផ្សាយកីឡាលើកទម្ងន់នៅក្នុងប្រទេស។ ការពឹងផ្អែកលើជំនួយអន្តរជាតិ នៅដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ កីឡាលើកទម្ងន់កម្ពុជាពឹងផ្អែកយ៉ាងច្រើនលើ ការគាំទ្រពីអន្តរជាតិ។ ជំនួយទាំងនេះរួមមាន៖ ជំនួយបច្ចេកទេស ដែលមានការផ្ដល់វគ្គបណ្ដុះបណ្ដាលសម្រាប់គ្រូបង្វឹក និងកីឡាករពីអ្នកជំនាញបរទេស។ ការឧបត្ថម្ភឧបករណ៍លើកទម្ងន់ស្តង់ដារ ដូចជាបារទម្ងន់ និងវេទិកាសម្រាប់ហ្វឹកហាត់ ដែលកម្ពុជាមានកម្រិតក្នុងការរកបានដោយខ្លួនឯង។ រាប់បញ្ចូលជាមួយការបញ្ជូនកីឡាករទៅហ្វឹកហាត់ ឬចូលរួមប្រកួតនៅបរទេស ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ។ នៅដំណាក់កាលដំបូង កីឡាដ្ឋាន ឬកន្លែងហ្វឹកហាត់ សម្រាប់កីឡាលើកទម្ងន់មានចំនួន កំណត់បំផុត។ ភាគច្រើនជាកន្លែងដែលរៀបចំឡើងដោយគំនិតផ្តួចផ្តើមផ្ទាល់ខ្លួន ឬដោយការគាំទ្រពីអង្គការកីឡាអន្តរជាតិ ឬអង្គការក្រៅរដ្ឋាភិបាល។ នេះជាឧបសគ្គមួយដែលធ្វើឱ្យការរីកសាយភាយនៃកីឡានេះទៅតាមបណ្ដាខេត្តមានភាពយឺតយ៉ាវ។ កង្វះសម្ភារៈ និងទីកន្លែងហ្វឹកហាត់បានធ្វើឱ្យការស្វែងរក និងបណ្ដុះបណ្ដាលកីឡាករថ្មីជួបការលំបាក។ ទោះបីជាការចាប់ផ្តើមមានភាពលំបាកក៏ដោយ ក៏កីឡាលើកទម្ងន់នៅកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍន៍បន្តិចម្តងៗរហូតទទួលបានលទ្ធផលគួរជាទីមោទនៈនាពេលបច្ចុប្បន្ន។ សមិទ្ធផល និងការប្រកួតប្រជែងរបស់កីឡាលើកទម្ងន់នៅកម្ពុជា ទោះបីជាកីឡាលើកទម្ងន់នៅកម្ពុជាជាវិស័យថ្មីក៏ដោយ ក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្ហាញសមត្ថភាព និងទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់ ជាពិសេសក្នុងការប្រកួតថ្នាក់តំបន់។ ការប្រកួតថ្នាក់ជាតិ សហព័ន្ធលើកទម្ងន់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យនេះតាមរយៈការរៀបចំការប្រកួតជាទៀងទាត់។ ការប្រកួតជើងឯកថ្នាក់ជាតិ សហព័ន្ធលើកទម្ងន់កម្ពុជា តែងតែរៀបចំការប្រកួតជើងឯកថ្នាក់ជាតិជារៀងរាល់ឆ្នាំ ដើម្បីជាវេទិកាមួយសម្រាប់ស្វែងរក និងជ្រើសរើស កីឡាករ-កីឡាការិនីដែលមានទេពកោសល្យ ពីបណ្ដាខេត្តនានា។ ហើយការប្រកួតទាំងនេះមិនត្រឹមតែជួយបង្កើនបទពិសោធន៍ដល់កីឡាករប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការប្រកួតប្រជែងផ្ទៃក្នុង និងលើកកម្ពស់គុណភាពកីឡាករផងដែរ។ ក្រៅពីការប្រកួតជើងឯក សហព័ន្ធក៏បានរៀបចំព្រឹត្តិការណ៍តូចៗ ឬកម្មវិធីបង្ហាញសមត្ថភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយកីឡាលើកទម្ងន់ឱ្យកាន់តែទូលំទូលាយ។ សមិទ្ធផល និងការប្រកួតប្រជែងអន្តរជាតិ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីលើកទម្ងន់របស់ខ្លួនទៅចូលរួមប្រកួតនៅឆាកអន្តរជាតិជាច្រើនលើក ដែលបានបង្ហាញពីការខិតខំប្រឹងប្រែង និងការរីកចម្រើនជាបន្តបន្ទាប់។ កីឡាស៊ីហ្គេម គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយសម្រាប់កីឡាលើកទម្ងន់កម្ពុជា។ ក្រុមជម្រើសជាតិកម្ពុជាបានចូលរួមប្រកួតជាច្រើនលើកមកហើយ។ សមិទ្ធផលគួរឱ្យកត់សម្គាល់នៅ SEA Games 2023 កីឡាលើកទម្ងន់កម្ពុជាបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កីឡាករ-កីឡាការិនីកម្ពុជាអាចដណ្តើមបានមេដាយមួយចំនួន ដូចជាមេដាយមាស ប្រាក់ និងសំរឹទ្ធ ដែលជាការបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័ស និងគួរជាទីមោទនៈ។ នេះគឺជាសញ្ញាណដ៏វិជ្ជមានមួយដែលបង្ហាញថាការវិនិយោគ និងការខិតខំប្រឹងប្រែងបានទទួលផ្លែផ្កា។ ទោះបីជាការប្រកួតកីឡាអាស៊ីមានកម្រិតខ្ពស់ និងការប្រកួតប្រជែងខ្លាំងពីបណ្ដាប្រទេសដែលមានបទពិសោធន៍យូរអង្វែងក៏ដោយ ក៏កម្ពុជាបានបញ្ជូនកីឡាករទៅចូលរួម ដើម្បីរៀនសូត្រ និងទទួលបានបទពិសោធន៍ថ្មីៗ។ ការចូលរួមនេះមានសារៈសំខាន់ណាស់ក្នុងការវាស់ស្ទង់សមត្ថភាព និងកំណត់ចំណុចដែលត្រូវកែលម្អ។ ក្រៅពីព្រឹត្តិការណ៍ធំៗ កីឡាករកម្ពុជាក៏បានចូលរួមក្នុងការប្រកួតកម្រិតតំបន់ ឬពានរង្វាន់តូចៗមួយចំនួនទៀត ដើម្បីបង្កើនបទពិសោធន៍ និងពង្រឹងកម្លាំងចិត្ត។ ការបណ្តុះបណ្តាល និងគោលដៅអនាគតនៃកីឡាលើកទម្ងន់នៅកម្ពុជា គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើការបណ្តុះបណ្តាលកីឡាករ-កីឡាការិនី និងការកំណត់គោលដៅច្បាស់លាស់សម្រាប់អនាគត។ បច្ចុប្បន្ន កីឡានេះកំពុងជួបប្រទះទាំងឱកាស និងបញ្ហាប្រឈមជាច្រើន។ បច្ចុប្បន្នស្ថានភាពនៃការបណ្តុះបណ្តាលកីឡាករ-កីឡាការិនីលើកទម្ងន់នៅកម្ពុជាបច្ចុប្បន្ននៅមានកម្រិត និងកំពុងប្រឈមនឹងឧបសគ្គនៅឡើយ។ ដោយហេតុថាកម្ពុជានៅខ្វះខាតគ្រូបង្វឹកដែលមានបទពិសោធន៍ខ្ពស់ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមស្តង់ដារអន្តរជាតិ។ គ្រូបង្វឹកភាគច្រើនទទួលបានការបណ្តុះបណ្តាលរយៈពេលខ្លីពីបរទេស ឬដោយការចែករំលែកបទពិសោធន៍ផ្ទាល់ ដែលធ្វើឱ្យគុណភាពនៃការបណ្តុះបណ្តាលនៅមានកម្រិត។ រីឯឧបករណ៍ និងសម្ភារៈហ្វឹកហាត់ទំនើបៗ ក៏ដូចជាកន្លែងហ្វឹកហាត់ស្តង់ដារ នៅមានកម្រិត និងចំនួនកំណត់នៅឡើយ។ ក្លឹប ឬមណ្ឌលហ្វឹកហាត់ភាគច្រើនមិនទាន់បំពាក់បរិក្ខារគ្រប់គ្រាន់ ឬស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវនៅឡើយ។ លើសពីនេះបេសកកម្មក្នុងការស្វែងរក និងទាក់ទាញយុវជនឱ្យមកចាប់អារម្មណ៍នឹងកីឡាលើកទម្ងន់នៅមានកម្រិត។ កម្មវិធីបណ្តុះបណ្តាលសម្រាប់កីឡាករវ័យក្មេងក៏មិនទាន់មានលក្ខណៈទូលំទូលាយដែរ។ ការដំណើរការ និងការអភិវឌ្ឍន៍វិស័យកីឡានេះ ទាមទារថវិកាខ្ពស់សម្រាប់ទិញសម្ភារៈ ឧបត្ថម្ភការហ្វឹកហាត់ និងបញ្ជូនកីឡាករទៅប្រកួត។ គោលដៅអនាគត ដើម្បីជំរុញការរីកចម្រើននៃកីឡាលើកទម្ងន់នៅកម្ពុជា សហព័ន្ធលើកទម្ងន់កម្ពុជា និងស្ថាប័នពាក់ព័ន្ធបានដាក់ចេញនូវគោលដៅសំខាន់ៗមួយចំនួន។ យ៉ាងណាមិញគួរតែមានការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពគ្រូបង្វឹកឱ្យកាន់តែមានជំនាញច្បាស់លាស់ដោយសហការជាមួយសហព័ន្ធអន្តរជាតិ ដើម្បីផ្ដល់វគ្គបណ្តុះបណ្តាល និងវិញ្ញាបនបត្រទទួលស្គាល់។ ការបង្កើន និងពង្រីកកន្លែងហ្វឹកហាត់ ឬពង្រីកមណ្ឌលហ្វឹកហាត់ស្តង់ដារដែលមានបំពាក់នូវសម្ភារៈទំនើបៗ និងគ្រប់គ្រាន់ ដើម្បីផ្តល់លទ្ធភាពដល់កីឡាករកាន់តែច្រើនក្នុងការហ្វឹកហាត់។ ពង្រីកការស្វែងរកទេពកោសល្យ រៀបចំកម្មវិធីស្វែងរក និងជ្រើសរើសកីឡាករ-កីឡាការិនីវ័យក្មេងដែលមានសក្តានុពលពីតាមបណ្ដាខេត្តនានា ដោយបង្កើតជាមូលដ្ឋានទិន្នន័យ និងផ្តល់ការបណ្តុះបណ្តាលជាប្រព័ន្ធ។ ជាពិសេសជំរុញការចូលរួមប្រកួតអន្តរជាតិឲ្យបន្តបញ្ជូនកីឡាករទៅចូលរួមការប្រកួតកម្រិតតំបន់ និងអន្តរជាតិឱ្យបានញឹកញាប់ ដើម្បីបង្កើនបទពិសោធន៍ និងវាស់ស្ទង់សមត្ថភាពជាមួយកីឡាករលំដាប់ពិភពលោក។ បន្ថែមពីនេះត្រូវស្វែងរកជំនួយ និងការគាំទ្រ ដោយបន្តសហការ និងស្វែងរកការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ និងវិស័យឯកជន ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍន៍កីឡាលើកទម្ងន់។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ និងការវិនិយោគត្រឹមត្រូវលើការបណ្តុះបណ្តាល ព្រមទាំងការដាក់ចេញនូវគោលដៅច្បាស់លាស់ កីឡាលើកទម្ងន់នៅកម្ពុជានឹងមានសក្តានុពលរីកចម្រើនកាន់តែខ្លាំងឡើង និងអាចដណ្តើមបានសមិទ្ធផលលេចធ្លោថែមទៀតនាពេលអនាគត។